ផ្លែសាកេទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាដោយសារតែវាមានលក្ខណៈពិសេសប្លែកពីផ្លែឈើដទៃ។ រសជាតិ និងសាច់របស់វា នៅពេលដែលផ្លែសាកេត្រូវបានចម្អិនឆ្អិនល្អ សាច់របស់វាប្រែជាទន់ ហើយមានលក្ខណៈដូចដំឡូងបារាំងដែរ។ ដោយរសជាតិរបស់វាមានលក្ខណៈផ្អែមតិចៗ និងមានក្លិនឈ្ងុយដែលធ្វើឲ្យអ្នកបរិភោគជាប់ចិត្ត។ រសជាតិដ៏ពិសេសនេះហើយដែលទាក់ទាញចិត្តប្រជាជនខ្មែរឲ្យចូលចិត្តបរិភោគជាប្រចាំ។ ក្រៅពីនេះ ផ្លែសាកេក៏អាចយកមកកែច្នៃបានច្រើនប្រភេទផងដែរ។ ប្រជាជនខ្មែរអាចយកវាទៅធ្វើជាបង្អែម ដូចជាបង្អែមសាកេលាយជាមួយខ្ទិះដូង ឬធ្វើជាម្ហូបប្រៃ ដូចជាសាកេបំពង ឬសាកេស្លការី។ ភាពបត់បែនក្នុងការកែច្នៃនេះហើយដែលធ្វើឲ្យផ្លែសាកេក្លាយជាចំណីអាហារដ៏ពេញនិយមមួយ។ លើសពីនេះទៅទៀត តម្លៃរបស់វាមានភាពសមរម្យ ហើយវាក៏ងាយស្រួលរកនៅតាមទីផ្សារទូទាំងប្រទេសផងដែរ។ ដោយសារតែហេតុផលទាំងនេះហើយ ទើបផ្លែសាកេក្លាយជាផ្នែកមួយនៃជីវភាពរស់នៅ និងម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ផ្លែសាកេត្រូវបានគេចាត់ទុកថាជាផ្លែឈើតាមរដូវកាល ដែលសម្បូរបែបបំផុតនៅអំឡុងរដូវវស្សាក្នុងប្រទេសកម្ពុជា។ ដោយសារតែដើមសាកេចូលចិត្តអាកាសធាតុដែលមានសំណើម និងភ្លៀងធ្លាក់ច្រើន។ តាមធម្មតា គេអាចប្រមូលផលផ្លែសាកេបានយ៉ាងច្រើនចាប់ពីខែឧសភា រហូតដល់ខែតុលាជារៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលនេះហើយដែលផ្លែសាកេមានតម្លៃថោកជាងរដូវផ្សេងៗទៀត ហើយអ្នកអាចរកទិញវាបានយ៉ាងងាយស្រួលនៅលើទីផ្សារ។ រដូវវស្សាផ្ដល់នូវបរិយាកាសអំណោយផលសម្រាប់ដើមសាកេដើម្បីលូតលាស់បានល្អ និងផ្ដល់ទិន្នផលខ្ពស់។ ក្រៅពីខែទាំងនេះ ផ្លែសាកេពិបាកនឹងរកណាស់ ដែលធ្វើឲ្យវាជាផ្លែឈើប្រចាំរដូវវស្សាដ៏ពេញនិយមមួយ ហើយប្រជាជនខ្មែរតែងតែទន្ទឹងរង់ចាំរដូវកាលរបស់វាដើម្បីបរិភោគ។ ប្រជាជនខ្មែរបានកែច្នៃផ្លែសាកេទៅជាម្ហូបអាហារជាច្រើនមុខ ដោយផ្អែកលើរសជាតិធម្មជាតិរបស់វា។ វិធីកែច្នៃដែលពេញនិយមជាងគេ និងសាមញ្ញបំផុតគឺ សាកេចំហុយ។ គេយកផ្លែសាកេដែលទុំល្មម មកបកសំបក កាត់ជាដុំៗ រួចយកទៅចំហុយជាមួយអំបិលបន្តិចបន្តួច។ នៅពេលចំហុយឆ្អិន សាច់របស់វាមានលក្ខណៈទន់ល្មើយដូចដំឡូងបារាំង ហើយមានក្លិនឈ្ងុយជាប់ចិត្ត ដែលធ្វើឲ្យវាជាអាហារសម្រន់ដ៏ឆ្ងាញ់សម្រាប់បរិភោគទាំងក្ដៅៗ។ ក្រៅពីនេះ គេក៏យកផ្លែសាកេមកធ្វើជា បង្អែម ផងដែរ។ គេយកសាកេដែលចំហុយឆ្អិនហើយ ទៅធ្វើជាបង្អែមលាយជាមួយខ្ទិះដូង ស្ករស អំបិល និងស្លឹកតើយ ដែលបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។ ម្យ៉ាងវិញទៀត គេអាចយកសាកេមកបំពង ដោយកាត់វាជាចំណិតៗស្ដើងៗ ហើយយកទៅបំពងជាមួយម្សៅ ដោយបរិភោគជាមួយទឹកត្រីផ្អែមលាយជាមួយម្ទេស។ មុខម្ហូបនេះមានរសជាតិឆ្ងាញ់ប្លែកម្យ៉ាង។ លើសពីនេះ ផ្លែសាកេក៏ត្រូវបានគេប្រើជាបន្លែនៅក្នុងម្ហូបដូចជា ស្លការីផងដែរ។ គេយកសាកេខ្ចីមកធ្វើជាគ្រឿងផ្សំជំនួសដំឡូងបារាំង ដើម្បីធ្វើឱ្យសម្លមានសភាពខាប់ឆ្ងាញ់។ មុខម្ហូបទាំងនេះបង្ហាញពីភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរក្នុងការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិនៅជុំវិញខ្លួនដើម្បីបង្កើតជាមុខម្ហូបប្លែកៗដែលពេញនិយម។ នៅក្នុងប្រទេសកម្ពុជា ការដាំដុះផ្លែសាកេមានការអំណោយផលយ៉ាងខ្លាំង ហើយអាចនិយាយបានថាវាជាផ្លែឈើដែលដុះលូតលាស់ដោយធម្មជាតិ។ ផ្លែឈើនេះមិនត្រូវការការថែទាំច្រើនដូចផ្លែឈើដទៃទៀតនោះទេ ដោយវាអាចដុះលូតលាស់ដោយខ្លួនឯងបានតាមតំបន់ព្រៃភ្នំ និងតំបន់ចម្ការ។ ដោយសារតែវាជាប្រភេទរុក្ខជាតិដែលធន់នឹងអាកាសធាតុ ហើយធន់នឹងជំងឺ និងសត្វល្អិតផងដែរ កសិករខ្មែរអាចដាំដុះវាបានយ៉ាងងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ជីគីមី ឬថ្នាំសម្លាប់សត្វល្អិតច្រើននោះទេ។ ដោយសារតែការអំណោយផលក្នុងការដាំដុះនេះហើយ ទើបការនាំចូលផ្លែសាកេពីប្រទេសផ្សេងៗស្ទើរតែមិនមានទាល់តែសោះ។ ផ្ទុយទៅវិញ ប្រជាជនខ្មែរអាចប្រមូលផលបានយ៉ាងច្រើនដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ហើយកសិករខ្លះក៏បានក្លាយជាមុខរបរសម្រាប់ជួយបង្កើនជីវភាពគ្រួសារផងដែរ។ លើសពីនេះទៅទៀត ក្នុងមួយឆ្នាំៗកសិករអាចប្រមូលផលបានច្រើន ដោយសារតែវាជាប្រភេទរុក្ខជាតិដែលផ្ដល់ផ្លែច្រើន ហើយមិនងាយខូចនោះទេ។ ដូច្នេះ ផ្លែសាកេគឺជាធនធានធម្មជាតិដ៏សំខាន់មួយរបស់កម្ពុជា ហើយវាក៏ជួយដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាជននៅតាមជនបទផងដែរ។